ភូមិបញ្ញាជីស្ថិតនៅក្នុងឃុំត្បូងក្រពើ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយនៅចំកណ្ដាលភូមិនោះមានវត្តមួយឈ្មោះថា វត្តបញ្ញាជី។ ឈ្មោះវត្តនេះបានមកពីសាមណេរមួយអង្គដែលជាជីមានបញ្ញានៅវត្តនោះ។ កាលពីសម័យដែលកម្ពុជាប្រើកាសស្ពាន់ឬសំណរ មានឈ្មួញចាមមួយក្រុមបាននាំគ្នាចូលមកខេត្តកំពង់ធំ ដើម្បីទិញគោក្របីទៅលក់នៅដែនដីកូសាំងស៊ីន។ ពេលពួកគេធ្វើដំណើរមកដល់វត្តដែលទើបនឹងចាប់ផ្ដើមសាងសង់ថ្មី ហើយមិនទាន់ដាក់ឈ្មោះ ពួកចាមក៏បានស្នាក់នៅទីនោះ។ ពេលព្រលប់ កូនសិស្សរបស់លោកគ្រូចៅអធិការបានដឹកគោឈ្មោលកម្រៀវមួយនឹមដែលមានសម្បុរនិងរាងរៅល្អជាងគោឯទៀត មកចងនៅក្រោមកុដិក្បែរសាលាដែលពួកចាមស្នាក់នៅ។ ពួកចាមដែលកំពុងដាំបាយ បានឃើញគោរបស់លោកគ្រូមេវត្ត ក៏ស្រឡាញ់ហើយគិតថាបើទិញគោនេះពីលោកគ្រូមេវត្ត ពួកគេមុខជាបានប្រាក់ ១ ណែនជាស្រេច។ មេឈ្មួញម្នាក់ក៏បានទៅកាន់កុដិលោកគ្រូមេវត្តដើម្បីនិយាយចរចារទិញ។ ពេលចូលទៅដល់ គាត់ក៏អង្គុយបត់ជើងថ្វាយបង្គំលោកតាមទំនៀមខ្មែរ ហើយនិយាយសរសើរសាសនាខ្មែរថា ព្រះសង្ឃគ្រប់វត្តមានព្រះទ័យករុណាដល់អ្នកដំណើរ មិនប្រកាន់ថាសាសន៍ណាជាសាសន៍ទេ។ គាត់បន្តថាប្រសិនបើគាត់កើតមកជាខ្មែរ ប្រហែលជាបួសមួយជីវិតមិនខាន។ លោកគ្រូមេវត្តពុំបានជ្រាបនូវពាក្យបញ្ជោររបស់ឈ្មួញនោះ ក៏ឆ្លើយថា "ល្អមែន! សាសនាខ្មែរ" ហើយមានព្រះភក្ត្រញញឹមហាក់ដូចជាសប្បាយក្នុងព្រះទ័យណាស់ ដោយសារបានឮសំដីរបស់ពួកឈ្មួញនោះ។ លោកគ្រូឆ្លើយថា "ចម្រើនពរ! ពិតមែនខ្មែរយើង"។ ពួកឈ្មួញទាំងនោះយល់ថាលោកគ្រូចាប់ព្រះទ័យនឹងសំដីខ្លួន ហើយក៏និយាយថាពេលក្រោយបើពួកគេចូលមកទិញគោក្របីមួយលើកទៀត នឹងទិញល័ក្តសម្រាប់ជ្រលក់ចីវរប្រគេនមិនខាន។ លោកគ្រូថា "អាត្មាអរណាស់ ព្រោះនៅស្រុកស្រែពុំសូវសម្បូរល័ក្តទេ"។ ពួកចាមចាប់ផ្ដើមនិយាយទៀតថា "សុំទោសលោកគ្រូ! គោលោកគ្រូដែលចងក្រោមកុដិ សូមទុកដាក់ឲ្យខ្ញុំព្រះករុណាមក! ទុកធ្វើអ្វី? លោកគ្រូរកពីកូនសិស្សទៀតគង់តែបាន។ ជាវយកបច្ច័យសម្រាប់កសាងវត្តទៅ ខ្ញុំព្រះករុណាប្រគេន ១០ បាទ"។ លោកគ្រូគិតថា គោរកទៀតបាន ហើយគោនេះកូនសិស្សគេប្រគេនទទេផង។ ឥឡូវពួកឈ្មួញគេឲ្យថ្លៃដល់ ១០ បាទ គួរលក់ណាស់ហើយ ព្រោះគ្មាននរណាឲ្យថ្លៃលើសនេះទៀតទេ។ គិតស្រេចលោកគ្រូមានពុទ្ធដីកាថា "ចម្រើនពរ! មិនអីទេ អាត្មាទុកដាក់ឲ្យដង្ខៅបាន"។ ចាមត្រេកអរណាស់បានដកប្រាក់ ២ រៀលកក់ផងដែរ។ លោកគ្រូក៏មានចិត្តត្រេកអរណាស់ដែរ ដោយគិតថាមុខជាបានប្រាក់នេះមកកសាងវត្តហើយ។ ចាមបាននិយាយនឹងលោកគ្រូមេវត្តថាសូមសន្យា ៧ ថ្ងៃទៀត ពួកគេនឹងវិលមកយកគោ ហើយនឹងប្រគេនបច្ច័យគ្រប់ចំនួន ព្រោះត្រូវការធ្វើដំណើរតទៅទៀត។ ក្រោយថ្ងៃដែលពួកចាមចេញផុតពីវត្តមួយថ្ងៃ គឺជាថ្ងៃសីល ពួកឧបាសកឧបាសិកាជើងវត្តបានមកជួបជុំគ្នាក្នុងទីវត្តនោះ។ លោកគ្រូមានពុទ្ធដីកាថា "អាត្មាជាវគោឲ្យពួកចាមទៅហើយ តម្លៃ ១០ បាទ វាបញ្ចាំ ២ បាទ នៅខ្វះ ៨ បាទ ៧ ថ្ងៃទៀតនឹងមកយកគោ ព្រមទាំងប្រគល់ប្រាក់ឲ្យគ្រប់ចំនួន"។ អាត្មាជាវនេះបានថ្លៃណាស់ ព្រោះត្រូវការយកប្រាក់កសាងវត្តផង។ ពួកឧបាសកឧបាសិកាបន្ទោសលោកគ្រូថា "លោកគ្រូម្ចាស់ គិតខុសហើយ គោនេះល្អណាស់មិនគួរលក់តម្លៃប៉ុណ្ណឹងសោះ"។ បើលក់បែបនេះ តើលោកគ្រូរកពីណាបានទៀត?។ ពេលនោះ លោកគ្រូចៅអធិការមិនវាចាមួយម៉ាត់សោះ ហើយនឹកថា "អញគិតខុសមែន" ក៏មួម៉ៅក្នុងចិត្តថា "អញធ្លាប់តែស្តីឲ្យគេ ពេលនេះគេដៀលគំនិតអញវិញបាន"។ លុះដល់ពួកឧបាសកឧបាសិកាត្រឡប់ទៅផ្ទះវិញ លោកគ្រូមេវត្តបានចូលទៅក្នុងបន្ទប់ចាក់សោជិតមិនចេញក្រៅសោះ។ ព្រះសង្ឃក្នុងវត្តមានសេចក្តីព្រួយបារម្ភគ្រប់ព្រះអង្គ។ ពេលនោះ សាមណេរមួយអង្គមានបញ្ញាវៃ ជាសិស្សសំណប់របស់លោកគ្រូធំ បានទូលព្រះសង្ឃថា "ខ្ញុំព្រះករុណាមានឧបាយមួយ អាចនឹងពុទ្ធដីកាលោកគ្រូកុំឲ្យខ្ញាល់បាន"។ ព្រះសង្ឃឯទៀតក៏ព្រមឲ្យសាមណេរនោះធ្វើឧបាយកុំឲ្យលោកគ្រូខ្ញាល់។ បន្ទាប់មក សាមណេរនោះបានចូលទៅគោះទ្វារទូលលោកគ្រូថា "សូមព្រះតេជះព្រះគុណនិមន្តមកឆាន់ចុះ បើខ្លាចពួកចាមមកយកគោ ខ្ញុំព្រះករុណាមានឧបាយកុំឲ្យវាយកបាន តែសូមព្រះតេជព្រះគុណនិមន្តទៅកាន់ទីឆ្ងាយ យកទាំងគោទៅជាមួយផង ទុកឲ្យពួកចាមមកតទល់នឹងខ្ញុំព្រះករុណាចុះ"។ លោកគ្រូជ្រាបថា "គំនិតនេះត្រូវ" ក៏បើកទ្វារនិមន្តចេញទៅកាន់វត្តឯទៀត ហើយយកគោទៅទុកកន្លែងផ្សេង។ គ្រប់ ៧ ថ្ងៃ ពួកចាមវិលមកដល់ហើយចូលទៅរកលោកគ្រូ។ សាមណេរនោះបាននិយាយប្រាប់ចាមថា "លោកគ្រូមានការនិមន្តទៅវត្តដទៃទៅហើយ ថៅកែមានការអ្វី?"។ ចាមថា "ខ្ញុំព្រះករុណាមកយកគោដែលលោកគ្រូលក់ឲ្យពីថ្ងៃមុន"។ សាមណេរនោះប្រាប់ថា "យកចុះ! តែសូមប្រគល់ប្រាក់ឲ្យតែគ្រប់ចំនួនមក"។ ក្រោយមក ពួកចាមរាប់ប្រាក់ ៨ រៀលប្រគេនសាមណេរ។ សាមណេរថា "ទេ! កាលលោកគ្រូនិយាយថា ១០ បាទនោះ គឺវាល់សាច់ប្រាក់ឲ្យពេញ ១០ បាត្រដែលលោកសង្ឃដាក់ចង្ហាន់ មិនមែន ១០ បាទ ជាប្រាក់ ១០ រៀលនោះទេ។ លុះតែថៅកែវាល់ប្រាក់ពេញ ១០ បាត្រលោកសង្ឃ ប្រគេនលោក ទើបលោកទទួលយក"។ ចាមប្រកែកថា "មិនមែនទេ! ខ្ញុំព្រះករុណានិយាយនឹងលោកគ្រូថា ១០បាទ គឺ ១០រៀល បានទាំងកក់ ២រៀលហើយ នៅខ្វះ ៨រៀលទៀត"។ សាមណេរថាយកសាច់ប្រាក់មកវាល់នឹងបាត្រលោកបិណ្ឌទើបបាន ពុំមែន ១បាទ គិត១រៀលទេ។ ប្រាក់ត្រឹម ១០ រៀលធ្វើម្ដេចនឹងយកទៅកសាងវត្តបាន? បើថៅកែពុំព្រមវាល់ប្រាក់នឹងបាត្រឲ្យលោកទេ អាត្មាក៏ពុំព្រមឲ្យគោដែរ។ ឯប្រាក់ ២ រៀលដែលកក់នេះ អាត្មាសុខចិត្តចេញជំនួសលោកគ្រូ "យកទៅចុះ ប្រាក់ ២ រៀល"។ ពួកចាមទាល់គំនិតឥតមានអ្វីជជែកតទៅទៀត ក៏នាំគ្នាចុះពីលើកុដិធ្វើដំណើរទៅវិញ។ កាលបើចាមចេញផុតពីវត្តហើយ សាមណេរនោះក៏ទៅនិមន្តលោកគ្រូមកវិញ ហើយទូលតាមដំណើររឿង។ លោកគ្រូក៏និមន្តមកកាន់វត្តវិញដោយមានសេចក្តីកោតសរសើរដល់ប្រាជ្ញាសាមណេរនោះ។ លោកឈប់ហៅសាមណេរនោះថា "លោកនេន" ទៅជាហៅថា "ជីមានបញ្ញា" វិញ។ អ្នកស្រុកជិតឆ្ងាយក៏ហៅយារៗក្លាយមកថា "វត្តបញ្ញាជី" ជាប់រហូតមកដល់សព្វថ្ងៃនេះ។